វប្បធម៌ និងអារ្យធម៌ខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសជំនាន់ដើម សុទ្ធតែមានប្រភព និងប្រវត្តិខុសៗគ្នា ទៅតាមព្រឹត្តិការណ៍នៃប្រពៃណីនីមួយៗ។ ប្រជាជនភាគច្រើនបាននាំគ្នារក្សា និងប្រតិបត្តិទំនៀមទម្លាប់ទាំងនោះតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែ ក៏មានទំនៀមទម្លាប់ប្រពៃណីខ្លះ ត្រូវបានបាត់បង់ និងឈប់ប្រតិបត្តិបន្តទៀតក៏មានដែរ។ បើក្រឡេកមើលប្រពៃណីនៃការប្រារព្ធពិធីសុំទឹកភ្លៀង គឺស្ទើរតែរលាយបាត់ទៅហើយ ប៉ុន្តែ ក៏នៅមានតំបន់ខ្លះនៅតែប្រារព្ធ និងធ្វើពិធីសុំទឹកភ្លៀងតាមបែបប្រពៃណីរបស់បុព្វបុរសខ្មែរយើងដដែល។ តាមសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ៩ ដែលចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ បានដំណាលថា អស់កាលកន្លងទៅហើយ ព្រះសម្មាស្ពុទ្ធ បរម្យគ្រូនៃយើង ព្រះអង្គទ្រង់យោនយកកំណើតជាត្រីរ៉ស់ ស្ថិតនៅក្នុងស្រះមួយ នាវស្សបុរី។ កាលនោះ ក្នុងវស្សបុរីទាំងមូលនោះ ពុំមានបង្អុរភ្លៀងចុះសោះ លុះរាំងយូរៗទៅ ទឹកបឹង ទឹកត្រពាំង ក៏រីងហួតហែងអស់។ ចំណែកស្រះ ដែលមានស្តេចត្រីរ៉ស់រស់នៅនោះ ក៏រីងខះអស់ដែរ នៅសល់តែភក់ខាប់។ ពេលនោះ ពួកត្មាត កុក និងក្រសារ ទាំងឡាយ នាំគ្នាចុះចឹកត្រីនៅក្នុងស្រះនោះស៊ីយ៉ាងរីករាយជារៀងរាល់ថ្ងៃ។ ស្តេចត្រីរ៉ស' ក៏បង្គាប់ឱ្យពួកត្រីទាំងទ្បាយ មុជចូលជ្រកលាក់ខ្លួនក្នុងភក់យ៉ាងវេទនា។ ថ្ងៃមួយ ស្ដេចត្រីរ៉ស់ជំនុំជាមួយត្រីរងគ្រោះឯទៀតថា៖ «តាំងពីពួកយើងមកចាប់កំណើតជាត្រីនេះ មិនដែលធ្វើអ្វីបៀតបៀនសត្វណាម្ដងទេ មិនគួរយើងមកទទួលលំបាកយ៉ាងនេះសោះ»។ គ្រានោះ ស្ដេចត្រីរ៉ស់តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យថា៖ «សូមតេជគុណកែវទាំងបីជាទីពឹងរបស់សត្វលោក សូមព្រះអង្គជួយស្រោចស្រង់យើងទាំងអស់គ្នាផង»។ ក្នុងពេលនោះក៏កើតហេតុអស្ចារ្យ គឺក្តៅដល់អសនៈព្រះឥន្ទ្រាធិរាជ។ បានជ្រាបហេតុអស្ចារ្យដូច្នេះ ព្រះឥន្ទ្រាធិរាជទ្រង់ក៏បានត្រាស់ប្រើទេវបុត្រមួយអង្គ ឲ្យបង្អុរភ្លៀងចុះមកសព្វទិសទី លិចទីទាបគ្មានសល់។ ស្តេចត្រីរ៉ស់ ព្រមទាំងពពួកត្រីទាំងឡាយ បានសេចក្តីសុខតាំងពីពេលនោះមក។ ដោយសារមានរឿងអស្ចារ្យនេះហើយ ទើបបានជាអ្នកស្រុក តែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀង ។ ដោយនិមន្តព្រះសង្ឃ សូត្រធម៌ សុតោន្ធោ មានធ្វើស្រះតូចមួយ ហើយរកត្រីរ៉ស់យកទៅដាក់ឱ្យហែលក្នុងស្រះទឹកតូចនោះ រួចធ្វើពិធីបួងសួងសុំទឹកភ្លៀងតែម្តងទៅ។ ពិធីបុណ្យសុំទឹកភ្លៀងនេះ ឃើញថាប្រជាជនខ្មែរយើងនៅតាមបណ្តាខេត្តមួយចំនួននាពេលបច្ចុប្បន្ននៅតែបន្តប្រារព្ធធ្វើនៅឡើយ ។ បើកាលណាដល់ខែជេស្ឋ ឬអាសាឍហើយនៅតែបន្តរាំងរីងស្ងួតហួតហែង គឺប្រជាកសិករតែងតែភិតភ័យហើយគេនាំគ្នាទៅពិគ្រោះសុំយោបល់ពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ។ បន្ទាប់មកគេនាំគ្នាប្រារព្ធពិធីបួងសួង បន់ស្រន់សុំទឹកភ្លៀងនេះតែម្តងទៅ។ រឿងព្រេងនេះឆ្លុះបញ្ចាំងពីជំនឿ និងប្រពៃណីរបស់ខ្មែរយើងទៅលើសារៈសំខាន់នៃទឹកភ្លៀងចំពោះជីវិត និងកសិកម្ម ។ វាបង្ហាញថា ខ្មែរយើងមានទំនៀមទម្លាប់ធ្វើពិធីសុំភ្លៀងនៅពេលមានការរាំងស្ងួត ដែលជាកត្តាដ៏សំខាន់មួយក្នុងការរក្សាជីវិត និងការរស់នៅ ។ ពិធីនេះក៏ឆ្លុះបញ្ចាំងពីជំនឿលើអំណាចនៃគុណព្រះរតនត្រ័យ និងការបួងសួងដើម្បីសុំពរជ័យពីធម្មជាតិ ។ ម្យ៉ាងវិញទៀត រឿងនេះក៏បង្ហាញពីការយល់ដឹងរបស់សង្គមខ្មែរអំពីផលប៉ះពាល់ដ៏ធំធេងនៃការរាំងស្ងួត ដែលបណ្ដាលឱ្យមានភាពអត់ឃ្លាន និងជំងឺ ។ ការប្រើប្រាស់ត្រីរ៉ស់ក្នុងពិធីនេះ ក៏អាចតំណាងឱ្យភាពរឹងមាំ និងការស៊ូទ្រាំក្នុងស្ថានភាពលំបាកផងដែរ។